សុភាសិតខ្មែរ “កូនក្រោលបង្គោលស្នឹង” មានន័យថា ការស្រឡាញ់ ឬមនោសញ្ចេតនាទៅលើអ្នកដែលនៅជាមួយគ្នាយូរ។ សម្រាប់ន័យចំ សុភាសិតនេះសំដៅលើ គោ ឬក្របីណាដែលម្ចាស់ចិញ្ចឹមយូរជាងគេ ទុកដូចជាសមាជិកប្រចាំក្រោល។ ជារៀងរាល់ថ្ងៃ គេដឹកវាទៅបោះស្នឹងឲ្យស៊ីស្មៅនៅឯវាល ដោយសារតែគេចិញ្ចឹមវាទុកប្រចាំក្រោលយូរយ៉ាងនេះហើយ គេក៏មានចិត្តអាណិតស្រឡាញ់វាជាងគេ។ ម្ចាស់ក៏មិនលក់ដូរវាដែរ គឺគេទុកវាជាទ្រព្យសម្បត្តិដ៏សំខាន់ ហេតុនេះហើយបានជាគេហៅវាថា កូនក្រោលបង្គោលស្នឹង។ រីឯ ន័យធៀបវិញ មនុស្សណាដែលរស់នៅក្នុងស្រុកភូមិយូរជាងគេ លោកហៅថា «ចាស់ស្រុក» ។ លោកប្រៀបធៀបមនុស្សនេះដូចគោ ឬក្របីប្រចាំក្រោលដែរ ។ មនុស្សនេះបើមានបញ្ហាអ្វីល្មមៗ គេច្រើនលើកអភ័យឲ្យ ព្រោះគេយល់ថា ជាចាស់ទុំប្រចាំស្រុកភូមិទៅហើយ ។ ម្យ៉ាងទៀត មនុស្សណាដែលធ្វើការក្នុងអង្គភាពបានយូរជាងគេមិនផ្លាស់ប្ដូរទៅណា គឺយូរជាច្រើនតំណចៅហ្វាយនាយទៅទៀត ។ មនុស្សនេះក៏គេចាត់ទុកថាជា ព្រឹទ្ធាចារ្យប្រចាំអង្គភាព ដែរ។ អ្វីដែលបានរៀបរាប់ខាងលើ មិនមែនជាពាក្យប្រៀនប្រដៅអប់រំអ្វីនោះទេ គឺគ្រាន់តែចង់បញ្ជាក់ថា មនុស្សដែលរស់នៅ ឬប្រចាំការយូរនៅកន្លែងណាមួយ តែងមានគេរាប់អានច្រើន និងមហាជនស្គាល់ច្រើនប៉ុណ្ណោះ។ សុភាសិតនេះបង្កប់នូវគំនិតអប់រំជាច្រើន ដែលដំបូងគឺតួនាទីសំខាន់របស់កូនប្រុសក្នុងគ្រួសារ។ ក្នុងសង្គមខ្មែរពីបុរាណ កូនប្រុសត្រូវបានគេរំពឹងទុកថាជាអ្នកបន្តពូជពង្សវង្សត្រកូល ជាអ្នកដែលត្រូវរ៉ាប់រងកិច្ចការធំៗក្នុងផ្ទះ ជាកម្លាំងពលកម្មសំខាន់ក្នុងការធ្វើស្រែចំការ និងជាអ្នកថែរក្សាមាតាបិតានៅពេលចាស់ជរា។ គេប្រៀបដូចជាបង្គោលស្នឹងដែលជួយទប់ទល់ និងការពារទ្រព្យសម្បត្តិគ្រួសារ ដូចជាគោក្របីដែរ។ វាបង្រៀនឱ្យយើងយល់ពីតម្លៃ និងទំនួលខុសត្រូវរបស់កូនប្រុសចំពោះគ្រួសារ ក៏ដូចជាការរំពឹងទុករបស់សង្គមចំពោះបុរស។ ទោះបីសង្គមបច្ចុប្បន្នមានការផ្លាស់ប្ដូរ ហើយកូនស្រីក៏មានតួនាទីសំខាន់ដូចគ្នា ក៏គំនិតអំពីការទទួលខុសត្រូវ និងការក្លាយជាទីពឹងសម្រាប់គ្រួសារនៅតែជាការអប់រំដ៏ល្អ។ បន្ទាប់មកគឺ ភាពចាំបាច់នៃការរឹងមាំ និងជាទីពឹង ដោយជាបង្គោលស្នឹងត្រូវតែរឹងមាំ ទើបអាចចងគោក្របីបាន។ ដូចគ្នានេះដែរ កូនប្រុសត្រូវតែមានភាពរឹងមាំទាំងកម្លាំងកាយ ចិត្តគំនិត និងសមត្ថភាព ដើម្បីអាចក្លាយជាទីពឹងពាក់សម្រាប់ឪពុកម្ដាយ បងប្អូន និងគ្រួសារទាំងមូល។ សុភាសិតនេះដាស់តឿនឱ្យបុរសត្រូវខិតខំកសាងខ្លួនឱ្យមានចំណេះដឹង មានសមត្ថភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់។ ការរឹងមាំនេះ មិនមែនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែសម្រាប់គ្រួសារ និងសង្គមជាតិផងដែរ។ ជាចុងក្រោយគឺ ការបន្តវេន និងការរក្សាកេរ្តិ៍ឈ្មោះ ដែលបង្គោលស្នឹងជួយរក្សាទ្រព្យសម្បត្តិ (សត្វពាហនៈ) ដែលជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់គ្រួសារ។ រីឯកូនប្រុសត្រូវបានគេរំពឹងថាជាអ្នកបន្តវេនពីឪពុក ដើម្បីរក្សា និងអភិវឌ្ឍទ្រព្យសម្បត្តិ របររកស៊ី និងកេរ្តិ៍ឈ្មោះគ្រួសារឱ្យនៅគង់វង្ស។ ដូច្នេះត្រូវតែចេះថែរក្សា និងបន្តកេរដំណែលល្អៗដែលដូនតាបានបន្សល់ទុក។ មិនថាកូនប្រុស ឬកូនស្រីទេ គឺត្រូវមានស្មារតីស្រឡាញ់គ្រួសារ ខិតខំកសាងជីវិត និងធ្វើខ្លួនឱ្យជាទីពឹងសម្រាប់គ្រួសារជានិច្ច។ សរុបមក សុភាសិត "កូនក្រោលបង្គោលស្នឹង" គឺជាការលើកតម្កើងពីតួនាទីដ៏សំខាន់របស់កូនប្រុសក្នុងគ្រួសារខ្មែរពីអតីតកាល ដោយប្រៀបធៀបពួកគេទៅនឹងបង្គោលស្នឹងដែលរឹងមាំ ជាទីពឹងពាក់ និងជាអ្នករក្សាលំនឹងរបស់គ្រួសារ។ នេះគឺជាការអប់រំដ៏មានតម្លៃអំពីការទទួលខុសត្រូវ ភាពរឹងមាំ និងការចេះបន្តវេននូវកេរដំណែលគ្រួសារ។